ការថែទាំ និងការតុបតែងរុក្ខជាតិក្នុងផ្ទះគឺជាការអនុវត្តមួយដែលមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះជីវិតប្រចាំថ្ងៃរបស់មនុស្ស។ នៅក្នុងសម័យបច្ចុប្បន្ន ដែលមនុស្សភាគច្រើនរស់នៅក្នុងផ្ទះ ឬអគារដែលមានកន្លែងបៃតងតិច ការដាំរុក្ខជាតិក្នុងផ្ទះបានក្លាយជាវិធីមួយដ៏ល្អសម្រាប់នាំធម្មជាតិចូលមកជិតខ្លួន។ រុក្ខជាតិជួយបន្សុទ្ធខ្យល់ ដោយស្រូបយកឧស្ម័នពុល និងបន្ថែមអុកស៊ីសែន ធ្វើឲ្យខ្យល់ក្នុងផ្ទះស្អាត និងមានសុខភាពល្អសម្រាប់អ្នករស់នៅ។ ពណ៌បៃតងរបស់រុក្ខជាតិជួយសម្រាកភ្នែក និងធ្វើឲ្យអារម្មណ៍ស្ងប់ស្ងាត់ បន្ថយភាពតានតឹង និងភាពនឿយហត់ពីការងារប្រចាំថ្ងៃ។ ដើម្បីឲ្យរុក្ខជាតិអាចលូតលាស់បានល្អ ការថែទាំគឺជាកត្តាសំខាន់បំផុត។ ការថែទាំដំណាំត្រូវផ្ដោតលើការស្រោចទឹកឱ្យបានត្រឹមត្រូវ និង ល្មមតាមតម្រូវការដើម្បីឱ្យរុក្ខជាតិលូតលាស់ល្អក្នុងបរិបទកសិកម្មខ្មែរយើង។ ការស្រោចទឹកមិនត្រឹមត្រូវអាចប៉ះពាល់ដល់ឫស និងសុខភាពរបស់រុក្ខជាតិ។ មុនពេលស្រោចទឹក គួរតែពិនិត្យសភាពដីជាមុន និងយល់ដឹងពីតម្រូវការទឹករបស់រុក្ខជាតិនីមួយៗ។ រុក្ខជាតិខ្លះត្រូវការពន្លឺថ្ងៃច្រើន ខណៈដែលរុក្ខជាតិខ្លះទៀតអាចរស់នៅបានល្អក្នុងពន្លឺថ្ងៃតិច។ ដូច្នេះ ការជ្រើសរើសកន្លែងដាក់រុក្ខជាតិឲ្យសមស្របជាមួយបរិយាកាសក្នុងផ្ទះ គឺជារឿងដែលមិនអាចមើលរំលងបាន។ ក្រៅពីទឹក និងពន្លឺថ្ងៃ រុក្ខជាតិត្រូវការជី និងការថែរក្សាផ្នែកផ្សេងៗទៀតផងដែរ។ ការប្រើជីឲ្យត្រឹមត្រូវអាចជួយបង្កើនការលូតលាស់ និងធ្វើឲ្យស្លឹកមានពណ៌បៃតងស្រស់។ ការសម្អាតធូលីលើស្លឹកឱ្យបានរាល់ថ្ងៃជួយឱ្យរុក្ខជាតិស្រូបពន្លឺថ្ងៃបានគ្រប់គ្រាន់ និង រស់រវើកស្រស់បំព្រងក្នុងគេហដ្ឋាន។ លើសពីនេះទៀត ការកាត់ស្លឹក ឬមែកដែលជ្រុះ ឬខូច អាចជួយរក្សារូបរាងរុក្ខជាតិឲ្យស្អាត និងមានសុខភាពល្អ។ ការដាំរុក្ខជាតិជួយឱ្យយើងមានចិត្តត្រជាក់ អត់ធ្មត់ មានការទទួលខុសត្រូវខ្ពស់ និង ស្រឡាញ់បរិស្ថានធម្មជាតិជុំវិញខ្លួន។ ការតុបតែងរុក្ខជាតិក្នុងផ្ទះក៏មានសារៈសំខាន់មិនចាញ់ការថែទាំឡើយ។ រុក្ខជាតិអាចត្រូវបានប្រើដើម្បីតុបតែងផ្ទះឲ្យមានសោភ័ណភាព និងភាពរស់រវើក។ ការជ្រើសរើសផើងដែលមានរចនាបថសមស្របនឹងគ្រឿងសង្ហារឹម និងពណ៌ផ្ទះ អាចធ្វើឲ្យផ្ទះមើលទៅមានភាពសមស្រប និងទាក់ទាញ។ រុក្ខជាតិអាចដាក់នៅលើតុ ធ្នើរ ជិតបង្អួច ក្នុងបន្ទប់ទទួលភ្ញៀវ បន្ទប់គេង ឬបន្ទប់ធ្វើការ។ ការប្រើរុក្ខជាតិព្យួរ ឬដាក់ជាក្រុមៗអាចជួយសន្សំកន្លែង និងបង្កើតភាពស្រស់ស្អាតបែបធម្មជាតិ។ លើសពីនេះទៅទៀត រុក្ខជាតិខ្លះមានក្លិនក្រអូប ដែលអាចជួយធ្វើឲ្យបរិយាកាសក្នុងផ្ទះមានភាពរីករាយ និងស្ងប់ស្ងាត់។ ការរៀបចំលម្អរុក្ខជាតិក្នុងផ្ទះជួយបង្កើនសិរីសួស្តី ផ្តល់ភាពស្រស់ស្រាយ និង ធ្វើឱ្យចិត្តអ្នករស់នៅមានក្តីសុខសាន្តបំផុត។ រុក្ខជាតិក៏អាចប្រើជាអំណោយដ៏មានន័យ សម្រាប់មិត្តភក្តិ ឬសមាជិកគ្រួសារ ដោយបង្ហាញពីការថែរក្សា និងការស្រឡាញ់។ សរុបមក ការថែទាំ និងការតុបតែងរុក្ខជាតិក្នុងផ្ទះគឺមិនត្រឹមតែជាសកម្មភាពកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់គុណភាពជីវិតទាំងផ្លូវកាយ និងផ្លូវចិត្ត។ ការដាំរុក្ខជាតិជួយបង្កើនសុខភាពរាងកាយឱ្យមាំមួន និង ជ្រះថ្លាផ្លូវចិត្តដែលនាំមកនូវសេចក្តីសុខក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ វាជួយបង្កើតបរិយាកាសរស់នៅដែលមានសុខភាពល្អ មានភាពស្រស់ស្អាត និងជិតស្និទ្ធជាមួយធម្មជាតិ។ ដូច្នេះ មនុស្សគ្រប់គ្នាគួរតែយកចិត្តទុកដាក់ក្នុងការថែទាំ និងតុបតែងរុក្ខជាតិក្នុងផ្ទះ ដើម្បីធ្វើឲ្យជីវិតប្រចាំថ្ងៃមានភាពរីករាយ ស្ងប់ស្ងាត់ និងមានន័យជាងមុន។ ការតុបតែងផ្ទះជាមួយរុក្ខជាតិបៃតង កំពុងក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជា ជាពិសេសអ្នកដែលរស់នៅក្នុងទីក្រុង ដើម្បីបង្កើតបរិយាកាសស្រស់ស្រាយ កាត់បន្ថយស្ត្រេស និងជួយចម្រោះខ្យល់អាកាសក្នុងផ្ទះ។ នៅប្រទេសកម្ពុជាដែលមានអាកាសធាតុក្តៅ និងសើម ការជ្រើសរើសរុក្ខជាតិដែលធន់នឹងម្លប់គឺជារឿងសំខាន់បំផុត ដោយសារកម្ពុជាមានកម្ដៅថ្ងៃខ្លាំង និងសំណើមខ្ពស់ ការជ្រើសរើសរុក្ខជាតិដែល ត្រូវនឹងអាកាសធាតុ នឹងជួយឱ្យអ្នកចំណាយកម្លាំងថែទាំតិចតែទទួលបានលទ្ធផលល្អ រុក្ខជាតិងាយស្រួលថែមានដូចជារុក្ខជាតិពស់, ប្រទាលមាស , និងប្រទាលផ្កាពណ៌ស ។ រុក្ខជាតិទាំងនេះអាចរស់បានក្នុងទីងងឹតខ្លះ ហើយមិនត្រូវការទឹកច្រើនទេ ដែលស័ក្តិសមបំផុតសម្រាប់អ្នកដែលរវល់ខ្លាំង។ ចំណែករុក្ខជាតិសម្រាប់លម្អសោភ័ណភាពវិញមាន មន្ទីរ៉ា , រុក្ខជាតិកៅស៊ូ , និងដើមរាសី ។ វាមានស្លឹកធំមានរាងស្អាតប្លែកជួយលើកសម្រស់បន្ទប់ទទួលភ្ញៀវឱ្យក្លាយជាសួនធម្មជាតិដ៏ត្រជាក់ភ្នែក និង ស្រស់ស្រាយបំផុត។ រុក្ខជាតិសម្រាប់បង្អួចដែលមានពន្លឺខ្លាំង ប្រទាលកន្ទុយក្រពើ ឬ ប្រភេទរុក្ខជាតិដុះក្នុងវាលខ្សាច់គឺជាជម្រើសដ៏ល្អបំផុត។ ព្រោះវាចូលចិត្តកម្ដៅថ្ងៃ និងមិនងាយងាប់ដោយសារខ្យល់អាកាសស្ងួត។ ការរៀបចំ និងថែទាំរុក្ខជាតិក្នុងផ្ទះមិនត្រឹមតែជាការតុបតែងដើម្បីសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសិល្បៈនៃការរស់នៅដែលនាំមកនូវផាសុកភាព និងសុខភាពផ្លូវចិត្តសម្រាប់ប្រជាជនកម្ពុជា ជាពិសេសក្នុងយុគសម័យដែលការរស់នៅក្នុងខុនដូ ឬបូរីមានការកើនឡើង។ ការគ្រប់គ្រងពន្លឺ និងសីតុណ្ហភាពក្នុងផ្ទះក៏ជារឿងសំខាន់មួយដែលគួរយកចិត្តទុកដាក់។ ដោយសារតែពន្លឺគឺជា អាហារ របស់រុក្ខជាតិ ប៉ុន្តែពន្លឺថ្ងៃនៅកម្ពុជាអាច ដុត ស្លឹករុក្ខជាតិក្នុងផ្ទះឱ្យខ្លោចបានយ៉ាងងាយ។ ដោយពន្លឺប្រយោល ជាកម្រិតពន្លឺដែលល្អបំផុតសម្រាប់រុក្ខជាតិក្នុងផ្ទះភាគច្រើន។ អ្នកអាចដាក់វានៅក្បែរបង្អួចដែលមានវាំងននស្តើងៗបាំង ដើម្បីបន្ថយកម្ដៅថ្ងៃ។ ប្រសិនបើអ្នកបើកម៉ាស៊ីនត្រជាក់ពេញមួយថ្ងៃ ខ្យល់នឹងស្ងួតខ្លាំង ដែលធ្វើឱ្យចុងស្លឹករុក្ខជាតិឡើងពណ៌ត្នោត។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកគួរប្រើដបបាញ់ទឹក បាញ់សន្សើមលើស្លឹកជារៀងរាល់ព្រឹក ឬដាក់ថាសមានទឹក និងក្រួសនៅពីក្រោមថូផ្កា ដើម្បីបង្កើនសំណើមជុំវិញរុក្ខជាតិ។ កំហុសដែលជួបញឹកញាប់បំផុតនោះគឺ ការស្រោចទឹកតាមចិត្តចង់។ នៅកម្ពុជា សំណើមអាកាសធាតុប្រែប្រួលតាមរដូវ ដូចជារដូវវស្សានិងរដូវប្រាំងជាដើម។ សម្រាប់រដូវវស្សា សំណើមខ្ពស់ ដីស្ងួតយឺត ដូច្នេះគួរកាត់បន្ថយការស្រោចទឹក។ ចំំណែក រដូវប្រាំងវិញ អាកាសធាតុក្តៅខ្លាំង ដីស្ងួតលឿន ត្រូវត្រួតពិនិត្យដីឱ្យបានញឹកញាប់។ យើងគួរប្រើដីចម្រុះដែលមានជីវជាតិល្អសម្រាប់ដាំដុះ ជាជាងការប្រើតែដីខ្មៅតែមួយមុខ ដើម្បីជួយឱ្យឫសរុក្ខជាតិរឹងមាំ និង លូតលាស់បានល្អ។ យើងគួរលាយដីជាមួយ ស្រកីដូង អង្កាមដុត ដើម្បីឱ្យដីធូរ និងមានខ្យល់ចេញចូលបានល្អ ការពារការរលួយឫស។ នៅក្នុងតំបន់ត្រូពិច ជាពិសេសនៅកម្ពុជា សត្វល្អិតដូចជា ចៃស ងាយនឹងកើតមាន។ កុំប្រើថ្នាំគីមីក្នុងផ្ទះ អ្នកអាចប្រើ ទឹកសាប៊ូលាងចានលាយទឹក បន្តិច រួចយកក្រណាត់ជូតលើស្លឹក ឬបាញ់សម្លាប់សត្វល្អិត។ ការជូតស្លឹកឱ្យមានពន្លឺរលោងមិនត្រឹមតែជួយឱ្យរុក្ខជាតិស្អាតទេ ប៉ុន្តែក៏ជួយឱ្យវាធ្វើរស្មីសំយោគបានកាន់តែប្រសើរផងដែរ។ ចុងក្រោយ ការដាំរុក្ខជាតិក្នុងផ្ទះគឺជាការរៀនសូត្រពីធម្មជាតិ។ កុំបាក់ទឹកចិត្តប្រសិនបើរុក្ខជាតិដំបូងរបស់អ្នកងាប់ ព្រោះរាល់ការបរាជ័យគឺជាមេរៀនដើម្បីយល់ពីតម្រូវការរបស់វា។